នៅក្នុងរបបខ្មែរក្រហម កុមារត្រូវបានចាត់ទុកថាជា «ឧបករណ៍» របស់អង្គការ ជាជាងមនុស្សដែលមានសិទ្ធិសេរីភាព។ គោលនយោបាយដំបូងបំផុតគឺការបំបែកកុមារចេញពីឪពុកម្ដាយ ដើម្បីលុបបំបាត់មនោសញ្ចេតនាគ្រួសារ។ កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ត្រូវបានបង្ខំឱ្យទៅរស់នៅក្នុង «កងកុមារ» ដាច់ដោយឡែក។ ពាក្យថា «ម៉ែ» និង «ពុក» ត្រូវបានហាមឃាត់មិនឱ្យប្រើក្នុងន័យសន្តានចិត្ត ប៉ុន្តែត្រូវហៅថា «មិត្តឪពុក» ឬ «មិត្តម្ដាយ»។ អង្គការបានបង្រៀនកុមារថា «អង្គការគឺជាម៉ែឪទីមួយ» ដែលមានគុណលើសលប់លើសឪពុកម្ដាយបង្កើត។ កុមារត្រូវបានគេប្រើឱ្យធ្វើជាភ្នែកម្នាស់ ឬជាចារកម្ម ដើម្បីលួចស្ដាប់ការសន្ទនារបស់ឪពុកម្ដាយខ្លួនឯង។ ប្រសិនបើឪពុកម្ដាយនិយាយរិះគន់អង្គការ កុមារត្រូវបានបង្ខំឱ្យរាយការណ៍ ដែលនាំឱ្យមានការយកទៅសម្លាប់។ ការបណ្ដុះមនោគមវិជ្ជាស្អប់ខ្ពើមវណ្ណៈត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃក្នុងម៉ោងរៀននយោបាយ។ កុមារត្រូវបានបង្រៀនឱ្យលះបង់អ្វីៗគ្រប់យ៉ាង សូម្បីតែជីវិត ដើម្បីបម្រើបដិវត្តន៍។ សិទ្ធិក្នុងការសម្រេចចិត្តលើជោគវាសនាខ្លួនឯងត្រូវបានរលាយបាត់ទាំងស្រុងពីក្នុងជីវិតកុមារ។ ពលកម្មកុមារគឺជាកម្លាំងចលករដ៏សំខាន់មួយដែលខ្មែរក្រហមប្រើប្រាស់ក្នុងវិស័យកសិកម្ម។ កុមារតូចៗត្រូវបានបង្ខំឱ្យធ្វើការងារហួសកម្លាំងចាប់ពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃ។ ការងារចម្បងរបស់កងកុមារគឺការរើសអាចម៍គោ ដឹកជញ្ជូនជី និងដកស្មៅតាមវាលស្រែ។ កុមារដែលមានអាយុលើសពី ១០ ឆ្នាំ ត្រូវរែកដី លើកទំនប់ និងជីកប្រឡាយមិនចាញ់មនុស្សពេញវ័យឡើយ។ ពួកគេត្រូវធ្វើការទាំងកណ្ដាលថ្ងៃក្ដៅ និងកណ្ដាលភ្លៀង ដោយគ្មានសម្លៀកបំពាក់ ឬស្បែកជើងត្រឹមត្រូវ។ ការសម្រាកត្រូវបានអនុញ្ញាតតែពេលបរិភោគអាហារតិចតួច និងពេលដេកនៅពេលយប់ប៉ុណ្ណោះ។ កុមារត្រូវបានបង្ខំឱ្យយាមស្រូវនៅពេលយប់ ដើម្បីការពារកុំឱ្យមានការលួចបេះផ្លែឈើ ឬស្រូវអង្គការ។ នៅក្នុងតំបន់ខ្លះ កុមារត្រូវបានប្រើឱ្យដើររើសគ្រាប់មីន ឬសម្អាតមីនដែលសល់ពីសង្គ្រាម។ លក្ខខណ្ឌការងារអមនុស្សធម៌បានធ្វើឱ្យកុមារជាច្រើនធ្លាក់ខ្លួនឈឺ និងដេកស្លាប់តាមវាលស្រែ។ មិនមានការលើកលែងទោស ឬការយោគយល់ឡើយ ប្រសិនបើកុមារធ្វើការងារមិនទាន់ផែនការ។ ការបង្អត់អាហារគឺជាទម្រង់នៃការរំលោភបំពានដ៏សាហាវបំផុតចំពោះកុមារក្នុងរបបខ្មែរក្រហម។ របបអាហារប្រចាំថ្ងៃរបស់កុមារភាគច្រើនគឺបបររាវ លាយជាមួយដើមចេក ឬបន្លែតិចតួចបំផុត។ កង្វះអាហារូបត្ថម្ភបានធ្វើឱ្យកុមារកើតជំងឺ ដែលមានពោះធំ ក្បាលធំ និងអវយវៈស្គមស្គាំង។ ការលួចបេះផ្លែឈើ ឬចាប់សត្វស៊ីដើម្បីបំបាត់ការស្រេកឃ្លាន ត្រូវបានចាត់ទុកថាជាអំពើក្បត់អង្គការ។ កុមារដែលលួចអាហារត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ឬបង្ខំឱ្យធ្វើការងារធ្ងន់លើសដើម។ ការវាយដំដោយប្រើរំពាត់ ឬដំបងឈើ គឺជាទណ្ឌកម្មធម្មតាចំពោះកុមារដែលអង្គការចោទថា «ខ្ជិលច្រអូស»។ កុមារជាច្រើនបានឃើញការសម្លាប់ឪពុកម្ដាយនៅនឹងមុខ ដែលបង្កជាវិបត្តិផ្លូវចិត្តអស់មួយជីវិត។ នៅក្នុងមន្ទីរស-២១ ឬ គុកទួលស្លែង កុមារតូចៗក៏ត្រូវបានគេចាប់ឃុំឃាំង និងសម្លាប់ចោលយ៉ាងរង្គាលដែរ។ ខ្មែរក្រហមបានប្រើបច្ចេកទេសសម្លាប់កុមារដោយបោកនឹងដើមឈើ ដើម្បីសន្សំគ្រាប់រំសេវ។ ការរំលោភបំពានលើរាងកាយ និងស្មារតីបានក្លាយជាសុបិនអាក្រក់ដែលតាមលងបន្លាចកុមារគ្រប់វិនាទី។ សាលារៀនចំណេះដឹងទូទៅត្រូវបានបិទទ្វារទាំងស្រុង និងបំប្លែងទៅជាឃ្លាំង ឬកន្លែងឃុំឃាំង។ ការរៀនសូត្រអក្សរសាស្ត្រ និងវិទ្យាសាស្ត្រត្រូវបានជំនួសមកវិញនូវការរៀនទ្រឹស្ដីបដិវត្តន៍។ កុមារត្រូវបានបង្រៀនឱ្យចេះតែ «អាន សរសេរ និងគិតលេខ» តិចតួចសម្រាប់តែបម្រើការងារកសិកម្ម។ ជំនឿសាសនាត្រូវបានលុបបំបាត់ ហើយកុមារត្រូវបានបង្រៀនឱ្យឈប់គោរពព្រះសង្ឃ។ ការលេងកម្សាន្តដែលជាសិទ្ធិធម្មជាតិរបស់កុមារ ត្រូវបានចាត់ទុកថាជាការខ្ជះខ្ជាយពេលវេលា។ ក្មេងស្រីៗមិនត្រូវបានអនុញ្ញាតឱ្យទុកសក់វែង ឬស្លៀកពាក់តាមចំណង់ចំណូលចិត្តឡើយ។ សម្លៀកបំពាក់ពណ៌ខ្មៅតែមួយពណ៌ ត្រូវបានបង្ខំឱ្យពាក់គ្រប់គ្នាដើម្បីលុបបំបាត់ភាពខុសគ្នា។ ចំណេះដឹងខាងសីលធម៌ និងការដឹងគុណត្រូវបានជំនួសដោយភាពដាច់ខាត និងការសងសឹក។ សៀវភៅ និងឯកសារចំណេះដឹងត្រូវបានគេយកទៅដុតបំផ្លាញចោលយ៉ាងសន្ធោសន្ធៅ។ ការបាត់បង់ការអប់រំបានធ្វើឱ្យយុវជនខ្មែរមួយជំនាន់ពេញក្លាយជាមនុស្សអក្ខរជន។ ការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតមួយទៀត គឺការបង្ខំកុមារឱ្យចូលធ្វើទាហានតាំងពីអាយុ ១២ ឆ្នាំ។ កុមារទាហានត្រូវបានបណ្ដុះបណ្ដាលឱ្យប្រើប្រាស់អាវុធធុនធ្ងន់ដូចជា AK-47 និង B-40។ ពួកគេត្រូវបានគេបំពុលចិត្តឱ្យមានភាពសាហាវយង់ឃ្នង និងមិនចេះខ្លាចស្លាប់។ កុមារជាច្រើនត្រូវបានបញ្ជូនទៅសមរភូមិមុខដើម្បីធ្វើជាខែលការពារគ្រាប់កាំភ្លើង។ ភាពគ្មានទោសពៃរ៍របស់កុមារត្រូវបានបំប្លែងទៅជាម៉ាស៊ីនសម្លាប់មនុស្សតាមបញ្ជារបស់អង្គការ។ កុមារទាហានត្រូវបានប្រើឱ្យយាមគុក និងធ្វើទារុណកម្មអ្នកទោសយ៉ាងព្រៃផ្សៃ។ របួសផ្លូវចិត្ត ពីរបបខ្មែរក្រហមបានបន្តតាមលងបន្លាចកុមារទាំងនោះរហូតដល់វ័យចំណាស់។ ការបាត់បង់ឱកាសសិក្សាបានធ្វើឱ្យកម្ពុជាខ្វះខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរក្រោយឆ្នាំ ១៩៧៩។ ជំងឺផ្លូវចិត្ត និងបញ្ហាសុខភាពរាងកាយរ៉ាំរ៉ៃ គឺជាកេរដំណែលដ៏ជូរចត់នៃរបបនេះ។ កុមាររាប់សែននាក់បានក្លាយជាកុមារកំព្រា បាត់បង់ទីពឹង និងរស់នៅក្នុងភាពអត់ឃ្លានក្រោយរបបដួលរំលំ។ ការស្ដារសិទ្ធិកុមារឡើងវិញនៅកម្ពុជាបានប្រើប្រាស់ពេលវេលាយ៉ាងយូរ និងការខិតខំយ៉ាងខ្លាំង។ សាលាក្ដីខ្មែរក្រហមបានផ្ដល់យុត្តិធម៌ខ្លះៗដល់ជនរងគ្រោះដែលធ្លាប់ជាកុមារក្នុងសម័យនោះ។ ការចងចាំពីការរំលោភបំពានទាំងនេះ ត្រូវបានរក្សាទុកដើម្បីកុំឱ្យប្រវត្តិសាស្ត្រជាន់ដានចាស់។ សព្វថ្ងៃ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើច្បាប់ការពារសិទ្ធិកុមារ ដើម្បីបង្ការកុំឱ្យមានការកេងប្រវ័ញ្ច។ ការយល់ដឹងពីការឈឺចាប់របស់កុមារក្នុងសម័យខ្មែរក្រហម ជួយឱ្យយើងឱ្យតម្លៃលើសន្តិភាពបច្ចុប្បន្ន។ សរុបមក ការរំលោភសិទ្ធិ និងពលកម្មកុមារក្នុងរបបខ្មែរក្រហម គឺជាមេរៀនដ៏ខ្មៅងងឹតដែលពិភពលោកមិនត្រូវបំភ្លេចឡើយ។